តុល្យភាពរវាងក្តីស្រមៃសម័យថ្មី និងតួនាទីគ្រួសារប្រពៃណី គឺជាការតស៊ូក្នុងចិត្តដ៏ធំបំផុតរបស់យុវជនខ្មែរ។ ក្នុងវប្បធម៌ខ្មែរ តួនាទីក្នុងគ្រួសារត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងមានឥទ្ធិពលខ្លាំងតាំងពីបុរាណកាលមក។ កូនប្រុសត្រូវបានរំពឹងទុកឱ្យក្លាយជាបង្គោលគ្រួសារដ៏រឹងមាំ ខណៈកូនស្រីត្រូវរក្សា "ចរិយាមាយាទ" និងការងារផ្ទះសម្បែង។ សង្គមឌីជីថលនាពេលបច្ចុប្បន្ន ផ្តល់ឱកាសឱ្យយុវជនចង់ដើរចេញទៅរកពិភពខាងក្រៅ និងសម្រេចមហិច្ឆតាផ្ទាល់ខ្លួន។ ការចង់ទៅបន្តការសិក្សានៅបរទេស ឬធ្វើការងារនៅឆ្ងាយពីផ្ទះ ជារឿយៗជួបការជំទាស់ពីសំណាក់ឪពុកម្តាយ។ ការលះបង់ក្តីសុបិនធំៗដើម្បីបំពេញចិត្តគ្រួសារ អាចនាំឱ្យមានការស្តាយក្រោយ និងវិប្បដិសារីក្នុងចិត្តនៅថ្ងៃអនាគត។ យុវជនខ្មែរមានអារម្មណ៍ថាខ្លួនឯងកំពុងឈរនៅចន្លោះពិភពពីរដែលផ្ទុយគ្នាស្រឡះ។ ចំណុចទីមួយគឺ "កាតព្វកិច្ច" និង "សីលធម៌" ចំពោះអ្នកមានគុណតាមបែបបុរាណ។ ចំណុចទីពីរគឺ "សេរីភាព" និង "ការអភិវឌ្ឍសមត្ថភាព" បុគ្គលតាមបែបសម័យថ្មី។ តួនាទីគ្រួសារជួនកាលត្រូវបានមើលឃើញថាជា "សម្ពាធ" ច្រើនជាង "សេចក្តីសុខ" សម្រាប់អ្នកមានមហិច្ឆតាខ្ពស់។ សម្ពាធនៃការរៀបការ និងការកសាងគ្រួសារឆាប់រហ័ស គឺជាផ្នែកមួយនៃប្រពៃណីដែលប៉ះពាល់ដល់ដំណើរការអាជីព។ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ធ្វើឱ្យយុវជនជំនាន់ក្រោយចង់បានតុល្យភាពដែលផ្តល់តម្លៃលើសុភមង្គលផ្ទាល់ខ្លួន។ ជម្លោះក្នុងចិត្តកើតឡើងនៅពេលដែលក្តីស្រមៃរបស់អ្នក មិនស្របនឹងផ្លូវដែលចាស់ទុំចង់ឱ្យអ្នកដើរ។ យុវជនខ្លះជ្រើសរើសការលាក់បាំងមហិច្ឆតាពិតប្រាកដ ដើម្បីជៀសវាងជម្លោះ និងការឈ្លោះប្រកែកក្នុងគ្រួសារ។ ការយល់ដឹងពីឫសគល់នៃវប្បធម៌ខ្មែរ ជួយឱ្យយើងស្វែងរកច្រកចេញដោយមិនបង្កឱ្យមានការឈឺចាប់ដល់ភាគីម្ខាងៗ។ ពាក្យថា "ដឹងគុណ" គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគ្រួសារខ្មែរ។ ឪពុកម្តាយខ្មែរភាគច្រើនជឿថាកូនដែលស្ដាប់បង្គាប់ គឺជាកូនដែល "ល្អ" និង "មានភ័ព្វសំណាង" ក្នុងជីវិត។ ការបង្ខំឱ្យកូនរៀនជំនាញ ឬធ្វើការងារតាមចិត្តចាស់ទុំ គឺជាទម្រង់នៃសេចក្តីស្រឡាញ់ដែលខ្វះការយល់ដឹងពីសមត្ថភាពកូន។ គ្រួសារខ្មែរផ្តល់តម្លៃខ្លាំងលើ "មុខមាត់" និង "កិត្តិយស" ដែលបានមកពីតួនាទីការងារដែលសង្គមទទួលស្គាល់។ កូនស្រីខ្មែរច្រើនតែជួបសម្ពាធទ្វេដង ក្នុងការបំពេញការងារផង និងការងារមេផ្ទះឱ្យបានល្អឥតខ្ចោះផង។ ការរំពឹងទុកឱ្យកូននៅក្បែរដើម្បីមើលថែឪពុកម្តាយ អាចរារាំងឱកាសនៃការលូតលាស់អាជីពនៅឆ្ងាយពីស្រុកកំណើត។ ជំនឿលើ "ព្រហ្មវិហារធម៌" របស់ឪពុកម្តាយ ធ្វើឱ្យកូនមានអារម្មណ៍ថាពិបាកក្នុងការនិយាយពាក្យបដិសេធ។ ការប្រៀបធៀបកូនខ្លួនឯងជាមួយកូនអ្នកដទៃ បង្កើតឱ្យមានសម្ពាធផ្លូវចិត្តលើសលប់ដល់យុវជន។ គ្រួសារជាច្រើនយល់ថា ក្តីស្រមៃបែបសិល្បៈ កីឡា ឬការងារឯករាជ្យ គឺជាការងារដែលគ្មានស្ថិរភាព។ របៀបចិញ្ចឹមកូនតាមបែប "គ្រប់គ្រង" ហួសហេតុ ធ្វើឱ្យយុវជនបាត់បង់ភាពម្ចាស់ការលើជីវិតផ្ទាល់ខ្លួន។ សន្តិសុខនិងស្ថិរភាពក្នុងគ្រួសារ ជារឿយៗត្រូវបានដាក់ខ្ពស់ជាងសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ។ យុវជនត្រូវយល់ថា ការមានក្តីស្រមៃផ្ទាល់ខ្លួន មិនមែនមានន័យថាជាការធ្វើខ្លួនជាកូន "អកតញ្ញូ" នោះឡើយ។ សេចក្តីរំពឹងខ្ពស់របស់គ្រួសារ ជារឿយៗកើតចេញពីភាពភ័យខ្លាចចំពោះភាពមិនច្បាស់លាស់នៃអនាគតរបស់កូន។ ការហ៊ាននិយាយ និងបង្ហាញពីខ្លួនឯងពិតប្រាកដ គឺជាជំហានដំបូងនៃការកសាងទំនុកចិត្តរវាងជំនាន់ពីរ។ ការគោរពប្រពៃណី គួរតែដើរទន្ទឹមនឹងការគោរពសិទ្ធិសម្រេចចិត្តលើជោគវាសនាផ្ទាល់ខ្លួនរបស់កូនចៅ។ ការប្រាស្រ័យទាក់ទងដោយបើកចំហ និងដោយសន្តិវិធី គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយជម្លោះគម្លាតជំនាន់។ លោកអ្នកអាចប្រើប្រាស់គំរូនៃ "ការចរចាដោយការយោគយល់" ដើម្បីពន្យល់ពីអត្ថន័យនៃក្តីស្រមៃរបស់អ្នកដល់គ្រួសារ។ បង្ហាញលទ្ធផលការងារ និងភាពជោគជ័យតូចៗ ដើម្បីឱ្យឪពុកម្តាយមានទំនុកចិត្តលើផ្លូវដែលអ្នកបានជ្រើសរើស។ ការស្វែងរក "ចំណុចកណ្តាល" ជួយឱ្យអ្នកអាចសម្រេចក្តីស្រមៃផង និងនៅតែអាចបំពេញកាតព្វកិច្ចក្នុងគ្រួសារបានផង។ កំណត់ពេលវេលាឱ្យច្បាស់លាស់សម្រាប់ការងារអាជីព និងការជួបជុំគ្រួសារ ដើម្បីកុំឱ្យមានការអាក់អន់ចិត្តពីចាស់ទុំ។ ចូរពន្យល់ពីសារៈសំខាន់នៃក្តីស្រមៃរបស់អ្នក តាមរយៈភាសាដែលសាមញ្ញ និងផ្សារភ្ជាប់នឹងតម្លៃដែលឪពុកម្តាយយល់ដឹង។ ការផ្តល់ "ស្ថិរភាពហិរញ្ញវត្ថុ" ខ្លះដល់គ្រួសារ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទិញ "សេរីភាព" សម្រាប់ការសម្រេចចិត្ត។ បង្ហាញឱ្យពួកគាត់ឃើញថា ទោះបីជាអ្នកជោគជ័យក្នុងពិភពសម័យថ្មី ក៏អ្នកនៅតែជាកូនដែលគោរពស្រឡាញ់ពួកគាត់ដដែល។ ការព្យាយាមធ្វើឱ្យគ្រួសារយល់ពី "ការប្រែប្រួលនៃពិភពលោក" ត្រូវការការអត់ធ្មត់ខ្ពស់ និងពេលវេលាយូរអង្វែង។ ជៀសវាងការប្រើពាក្យសម្តីខ្លាំងៗ ឬការបះបោរដែលនាំឱ្យខូចខាតដល់ទំនាក់ទំនងឈាមជ័រយូរអង្វែង។ រៀបចំផែនការអាជីពឱ្យបានច្បាស់លាស់បំផុត ដើម្បីបង្ហាញថាអ្នកមានភាពចាស់ទុំក្នុងការគ្រប់គ្រងជីវិត។ ការហាត់រៀនរស់នៅដោយឯករាជ្យបន្តិចម្តងៗ ជួយកាត់បន្ថយការពឹងផ្អែក និងការគ្រប់គ្រងហួសហេតុពីសំណាក់គ្រួសារ។ ទទួលស្គាល់ និងផ្តល់តម្លៃដល់ការលះបង់របស់ឪពុកម្តាយជាមុនសិន មុននឹងស្នើសុំឱ្យពួកគាត់យល់ពីក្តីស្រមៃរបស់អ្នក។ ការសម្របសម្រួល មិនមែនជាការបោះបង់ចោលខ្លួនឯងទេ តែជាការសន្សំកម្លាំងដើម្បីដើរទៅមុខជាមួយគ្នា។ ការរួមបញ្ចូលគ្នារវាង "ភាពទំនើប" និង "ប្រពៃណី" នឹងបង្កើតបានជាអត្តសញ្ញាណខ្មែរដ៏រឹងមាំ និងមានភាពច្នៃប្រឌិត។ លោកអ្នកអាចយកគុណតម្លៃល្អៗពីប្រពៃណី ដូចជា "ការតស៊ូ" និង "សីលធម៌" មកប្រើប្រាស់ក្នុងវិថីអាជីពសម័យថ្មី។ តុល្យភាពពិតប្រាកដកើតចេញពីការដឹងច្បាស់ថា "តើអ្នកជានរណា?" និង "តើអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតអ្នក?" កសាងទំនុកចិត្តលើសមត្ថភាពខ្លួនឯងឱ្យបានរឹងមាំ ដើម្បីក្លាយជាបង្គោលដ៏មានឥទ្ធិពលសម្រាប់គ្រួសារ និងសង្គម។ ការសម្រេចក្តីស្រមៃផ្ទាល់ខ្លួន គឺជាការផ្តល់កិត្តិយសដល់វង្សត្រកូលគ្រួសារក្នុងទម្រង់ថ្មីមួយដែលទាន់សម័យ។ យុវជនខ្មែរត្រូវដើរតួជាស្ពានភ្ជាប់រវាងការរក្សាគុណធម៌ដូនតា និងការចាប់យកបច្ចេកវិទ្យាដ៏ទំនើប។ សុខភាពផ្លូវចិត្តរបស់អ្នក គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលគ្រួសារ និងសង្គមត្រូវរួមគ្នាការពារ។ ការបង្កើត "ស្តង់ដារនៃភាពជោគជ័យ" ដោយខ្លួនឯង ជួយឱ្យអ្នកមានសេរីភាពផ្លូវចិត្តពីការរំពឹងទុករបស់អ្នកដទៃ។ រៀនរស់នៅដោយមានតុល្យភាពរវាង "ក្តីស្រឡាញ់ចំពោះខ្លួនឯង" និង "កាតព្វកិច្ចចំពោះអ្នកមានគុណ"។ កុំឱ្យតួនាទីប្រពៃណីក្លាយជា "ច្រវ៉ាក់" ដែលឃុំឃាំងសក្តានុពល និងទេពកោសល្យដ៏អស្ចារ្យរបស់អ្នកឡើយ។ ភាពជោគជ័យដ៏បរិបូរណ៍ គឺនៅពេលដែលអ្នកអាចញញឹមដាក់ក្តីស្រមៃរបស់អ្នក និងគ្រួសាររបស់អ្នកក្នុងពេលតែមួយ។ ជំនាន់របស់អ្នក គឺជាអ្នកកំណត់ជោគវាសនាថ្មីសម្រាប់គ្រួសារកម្ពុជាក្នុងយុគសម័យសកលភាវូបនីយកម្ម។ រក្សាចិត្តឱ្យស្ងប់ មានសតិ និងមានម្ចាស់ការលើការសម្រេចចិត្តរបស់ខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់។ ការបត់បែនតាមកាលៈទេសៈដោយមិនបោះបង់គោលដៅ គឺជាសិល្បៈនៃការរស់នៅដ៏អស្ចារ្យបំផុត។ ចូរមានមោទកភាពចំពោះខ្លួនឯង ដែលហ៊ានតស៊ូកសាងតុល្យភាពនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់អ្នក និងមនុស្សជាទីស្រឡាញ់។